នៅក្នុងព្រះពុទ្ធសាសនា ជំនឿលើ ការចាប់បដិសន្ធិឡើងវិញ និងកម្មផល គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលពន្យល់ពីជីវិត ការស្លាប់ និងដំណើរវិវត្តន៍របស់សត្វលោក។ ការយល់ដឹងពីកម្មផល និងការចាប់បដិសន្ធិ ជួយឲ្យពុទ្ធបរិស័ទយល់ពីអត្ថន័យនៃជីវិត និងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ជំនឿលើការចាប់បដិសន្ធិឡើងវិញនៅក្នុងព្រះពុទ្ធសាសនា គឺមិនមែនជា "ការកើតជាថ្មី" ដូចដែលមនុស្សជាច្រើនយល់ច្រឡំថាជាការផ្ទេរ "ព្រលឹង" ដែលអមតៈនោះទេ។ ផ្ទុយទៅវិញ ព្រះពុទ្ធសាសនាពន្យល់អំពី "ការចាប់បដិសន្ធិឡើងវិញ" គឺជាដំណើរការបន្តបន្ទាប់នៃថាមពលកម្មពីជីវិតមួយទៅជីវិតមួយទៀត។ ព្រះពុទ្ធបានបង្រៀនថាអនត្តា គឺអ្វីៗទាំងអស់ដែលមិនទៀងទាត់ ប្រែប្រួល និងមិនមែនជាខ្លួនប្រាណពិតប្រាកដឡើយ។ ដូច្នេះ តាមកម្មផលនេះ គ្មានអ្វីដែលព្រលឹងអាចផ្ទេរពីជាតិមួយទៅជាតិមួយទៀតបានឡើយ។ ការបន្តនៃថាមពលកម្ម គឺនៅពេលដែលសត្វលោកស្លាប់ រូបរាងកាយរលត់ទៅមែន ប៉ុន្តែថាមពលនៃកម្មគឺនៅតែបន្តមិនរលត់ឡើយ។ ថាមពលកម្មនេះគឺបន្តទៅរកកំណើតថ្មីមួយទៀត វាដូចទៅនឹងអណ្ដាតភ្លើងដែលឆេះបន្តពីទៀនមួយទៅទៀនមួយទៀតភ្លាមៗ ដោយមិនមានការរង់ចាំ។ កំណើតថ្មីនេះកើតឡើងភ្លាមៗបន្ទាប់ពីស្លាប់ ដែលកើតឡើងយ៉ាងលឿនបំផុត ស្ទើរតែគ្មានចន្លោះពេលរវាងការស្លាប់នៃជាតិចាស់ និងការចាប់កំណើតជាថ្មីឡើយ។ កត្តាដែលកំណត់បដិសន្ធិ កំណើតថ្មីត្រូវបានកំណត់ដោយ កម្មដែលសត្វលោកបានសាង នៅក្នុងជីវិតមុនៗ។ កម្មល្អ គឺសំដៅលើអំពើល្អដែលបានសាងដោយចេតនាបរិសុទ្ធ ហើយអំពើទាំងនោះនឹងនាំឲ្យកើតក្នុងសុគតិភព ដូចជាឋានមនុស្ស ឬឋានសួគ៌។ កម្មអាក្រក់ គឺសំដៅលើអំពើមិនល្អដែលបានសាងដោយចេតនាអាក្រក់ ហើយអំពើទាំងនោះនឹងនាំឲ្យកើតក្នុងទុគតិភព ដូចជាឋាននរក ប្រេត អសុរកាយ ឬតិរច្ឆាន។ ការចាប់បដិសន្ធិឡើងវិញ គឺជាការបន្តវិលវល់នៅក្នុងវដ្តសង្សារ ដែលដរាបណាយើងនៅមានតណ្ហា ការជាប់ជំពាក់ នោះយើងនឹងបន្តវិលកើតស្លាប់ៗមិនចេះចប់មិនចេះហើយ។ គោលដៅខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនា គឺការបញ្ចប់នូវវដ្តនៃការកើត ចាស់ ឈឺ ស្លាប់ ដែលជាទុក្ខទាំងពួង ពោលគឺការបានទៅព្រះនិព្វានដែលមិនមានការកើតទៀតឡើយ។ កម្មផលនៃការស្លាប់ គឺជាច្បាប់ធម្មជាតិ ហើយរាល់អំពើដែលធ្វើឡើងដោយចេតនា មិនថាល្អឬអាក្រក់ សុទ្ធតែបន្សល់ទុកនូវឥទ្ធិពល ដែលនឹងត្រឡប់មកវិញជាផលវិបាកនៅពេលណាមួយ មិនថានៅក្នុងជីវិតបច្ចុប្បន្ន ឬជីវិតខាងមុខនោះទេ។ ការស្លាប់របស់យើងម្នាក់ៗ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាលទ្ធផលនៃកម្ម ដែលយើងបានសាងកាលពីអតីតជាតិ ឬក្នុងជាតិនេះផ្ទាល់។ កម្មគឺជាកម្លាំងដែលបង្កើតឡើងដោយចេតនារបស់យើង ហើយកម្លាំងនេះនឹងកំណត់នូវផលវិបាកដែលយើងនឹងទទួលបានទៅថ្ងៃមុខ មិនថានៅក្នុងជាតិនេះ ឬជាតិក្រោយនោះទេ។ រាល់អំពើដែលបានសាង មិនថាល្អឬអាក្រក់ សុទ្ធតែបន្សល់ទុកនូវបណ្តុំថាមពល ដែលសុទ្ធតែមិនបាត់បង់ទៅណាឡើយហើយនៅពេលដល់ពេលវេលាសមរម្យ វានឹងផ្ដល់ជាផលវិបាកមកវិញ។ កម្មឲ្យផលនៅពេលស្លាប់ គឺជាកម្មដែលខ្លាំងក្លាបំផុត មិនថាល្អឬអាក្រក់ ដែលបុគ្គលបានសាង ហើយមិនទាន់បានផ្ដល់ផលក្នុងជីវិតបច្ចុប្បន្ន។ កម្មនេះនឹងកំណត់លក្ខណៈនៃកំណើតថ្មី មិនថាយើងស្លាប់ដោយរបៀបណា និងនៅពេលណានោះទេ កម្មជាកម្លាំងសំខាន់បំផុតដែលជះឥទ្ធិពល និងសម្រេចថា តើយើងនឹងទៅចាប់បដិសន្ធិនៅទីណា ក្នុងភពណានិងមានលក្ខណៈជីវិតបែបណា។ កម្មក៏អាចកំណត់អាយុជីវិតរបស់សត្វលោកផងដែរ ដែលក្នុងជំនឿខ្មែរអ្នកដែលធ្លាប់បានសម្លាប់សត្វ ឬធ្វើឲ្យជីវិតអ្នកដទៃខ្លី អាចនឹងមានអាយុខ្លី ឬស្លាប់ដោយគ្រោះថ្នាក់។ ចំណែកអ្នកដែលធ្លាប់បានជួយជីវិតអ្នកដទៃ ឬមានមេត្តាច្រើន អាចនឹងមានអាយុវែង។ កម្មជាអ្នកនាំផ្លូវ ដែលមិនមែនជាកម្មដែលកំណត់ឲ្យផលភ្លាមៗនោះទេ តែវាជាកម្មដែលជួយគាំទ្រ ឬរុញច្រានឲ្យកម្មផ្សេងទៀត ឲ្យផលបានលឿន ឬខ្លាំងក្លាជាងមុន។ កម្មជាអ្នកកាត់ផ្តាច់នូវផលរបស់កម្មផ្សេងទៀតដែលកំពុងឲ្យផល។ ឧទាហរណ៍ មនុស្សល្អម្នាក់អាចស្លាប់ដោយគ្រោះថ្នាក់ភ្លាមៗដោយសារកម្មអាក្រក់ខ្លាំងណាមួយដែលបានសាងពីអតីតជាតិមក។ ព្រះពុទ្ធសាសនាបានបែងចែកមូលហេតុនៃការស្លាប់ជាបួនប្រភេទសំខាន់ៗ ដូចជា ការស្លាប់ដោយអស់អាយុ ការស្លាប់ដោយអស់កម្ម ការស្លាប់ដោយកម្មមកផ្ដាច់ និង ការស្លាប់ដោយអស់ទាំងអាយុ និងកម្ម។ គំនិតនៅពេលស្លាប់ព្រះពុទ្ធសាសនាជឿថា គំនិតចុងក្រោយនៅពេលជិតស្លាប់ ប្រសិនបើចិត្តស្ងប់ រីករាយ និងនឹកឃើញដល់បុណ្យកុសល នោះទំនងជានឹងទៅកើតក្នុងសុគតិភព។ ផ្ទុយទៅវិញ បើចិត្តក្តៅក្រហាយ តក់ស្លុត ឬនឹកដល់អំពើអាក្រក់ នោះទំនងជានឹងទៅកើតក្នុងទុគតិភព។ សរុបមក ជំនឿនៃការចាប់បដិសន្ធិឡើងវិញ និងកម្មផលក្នុងព្រះពុទ្ធសាសនា គឺបង្រៀនឲ្យមនុស្សទទួលខុសត្រូវលើទង្វើរបស់ខ្លួនឯង។ រាល់អំពើដែលបានសាង សុទ្ធតែមានផលវិបាករៀងៗខ្លួន ហើយផលទាំងនោះនឹងកំណត់ពីដំណើរជីវិត ការស្លាប់ និងកំណើតថ្មីនៅភពខាងមុខ។ នេះជាច្បាប់ធម្មជាតិដែលជំរុញឲ្យសត្វលោកខិតខំសាងអំពើល្អ និងវៀរចាកអំពើអាក្រក់ ដើម្បីបាននូវសេចក្តីសុខពិតប្រាកដ។